ការប្រើប្រាស់ឧបករណ៍បំពងសម្លេង និងការចាក់តន្រ្តីនៅលើយានយន្តបានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃជីវភាពប្រចាំថ្ងៃនៅកម្ពុជា។ មិនថាជាឡានធំតូច ឬមធ្យមឡើយ គេតែងតែឃើញមានការបំពាក់នូវឧបករណ៍បំពងសម្លេងដើម្បីប្រើប្រាស់តាមតម្រូវការ។ ការប្រើប្រាស់ទាំងនេះមានគោលបំណងជាច្រើនដែលសំខាន់បំផុតគឺដើម្បីកម្សាន្ត និងការផ្សព្វផ្សាយ។ វាគឺជាទិដ្ឋភាពមួយដែលបានឆ្លុះបញ្ចាំងពីវប្បធម៌ប្រពៃណី និងភាពរីកចម្រើននៃបច្ចេកវិទ្យាក្នុងសង្គម។ ឧបករណ៍ទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសផ្សេងៗគ្នាទៅតាមប្រភេទយានយន្ត។ ជាពិសេស ការប្រើប្រាស់បាសបានធ្វើឱ្យការធ្វើដំណើរមិនមានភាពស្ងប់ស្ងាត់ឡើយ។ ឡានក្រុងដឹកភ្ញៀវ ឬឡានទេសចរណ៍ជាធម្មតាត្រូវបានបំពាក់ដោយប្រព័ន្ធសម្លេងដ៏មានអនុភាពខ្លាំង។ គោលបំណងសំខាន់បំផុតគឺដើម្បីផ្តល់ភាពរីករាយដល់ភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយ។ តន្ត្រីដែលត្រូវបានលេងជាទូទៅគឺមានលក្ខណៈខ្លាំងៗ និងមានចង្វាក់ញាក់កន្រ្ដាក់អារម្មណ៍។ ជួនកាលម្ចាស់ឡាន ឬអ្នកបើកបរអាចចាក់បទចម្រៀងពេញនិយមដូចជាបទរីមិច ឬបទខ្មែរសម័យថ្មីដើម្បីបង្កើតបរិយាកាសកម្សាន្ត។ ការចាក់តន្ត្រីយ៉ាងខ្លាំងនេះបានបង្កើតនូវបរិយាកាសដ៏រស់រវើកនិងរីករាយនៅក្នុងឡាន។ ភ្ញៀវទេសចរអាចច្រៀងតាម ដើម្បីកំដរអារម្មណ៍ ឬរាំលេងយ៉ាងសប្បាយរីករាយនៅក្នុងឡានតែម្តង។ វាគឺជាផ្នែកមួយដ៏សំខាន់នៃបទពិសោធន៍ធ្វើដំណើរកម្សាន្តរបស់ពួកគេ។ អ្នកបើកបរខ្លះក៏បានលេងនូវតន្ត្រីបុរាណដើម្បីឱ្យភ្ញៀវទេសចរស្វែងយល់ពីវប្បធម៌ខ្មែរផងដែរ។ មិនតែប៉ុណ្ណោះ ការលេងភ្លេងនៅក្នុងឡានក៏បានជួយឱ្យអ្នកដំណើរមិនមានអារម្មណ៍ធុញទ្រាន់ក្នុងអំឡុងពេលធ្វើដំណើរ។ ការប្រើប្រាស់បាសខ្លាំងៗក៏បានជួយឱ្យភ្ញៀវមានអារម្មណ៍ស្រស់ស្រាយឡើងវិញផងដែរ។ ពេលខ្លះ អ្នកបើកបរបានប្រើឧបករណ៍បំពងសម្លេងដើម្បីប្រកាសពីគោលដៅបន្ទាប់ ឬទីកន្លែងដែលគួរឱ្យចាប់អារម្មណ៍។ នេះក៏ជាមធ្យោបាយមួយដែលជួយឱ្យភ្ញៀវអាចយល់ដឹងពីព័ត៌មានបានកាន់តែច្បាស់។ ការជ្រើសរើសប្រភេទតន្ត្រីក៏អាស្រ័យលើប្រភេទភ្ញៀវផងដែរ។ ឧទាហរណ៍ប្រសិនបើភ្ញៀវជាជនបរទេស ពួកគេអាចលេងបទបរទេសដើម្បីឱ្យភ្ញៀវរីករាយ។ ការប្រើប្រាស់តន្ត្រីនេះបង្ហាញពីភាពច្នៃប្រឌិតក្នុងការផ្តល់សេវាកម្មដ៏ល្អដល់ភ្ញៀវ។ ចំពោះឡានផ្សាយពាណិជ្ជកម្មវិញ បានប្រើប្រាស់ប្រដាប់បំពងសំឡេងដើម្បីផ្សព្វផ្សាយនូវព័ត៌មានផ្សេងៗ។ ពួកគេបានប្រើប្រាស់បាសដើម្បីផ្សព្វផ្សាយនូវសារសំខាន់ៗអំពីទំនិញឬព្រឹត្តិការណ៍។ ការប្រើប្រាស់វិធីសាស្ត្រនេះមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សនៅតាមទីប្រជុំជន។ មិនថាទីប្រជុំជននៅតាមខេត្ត ឬទីប្រជុំជននៅតាមទីក្រុងឡើយ គេតែងតែឃើញមានឡានផ្សាយពាណិជ្ជកម្មនេះ។ ការផ្សព្វផ្សាយនេះមានលក្ខណៈទូលំទូលាយនិងអាចទៅដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ ការប្រើប្រាស់បាសផ្សាយពាណិជ្ជកម្មក៏បានជួយឱ្យម្ចាស់អាជីវកម្មបង្កើនការលក់ផងដែរ។ សំឡេងដែលឮខ្លាំងៗបានធ្វើឱ្យប្រជាជននៅតាមផ្ទះ និងអ្នកធ្វើដំណើរងាកមកចាប់អារម្មណ៍។ ក្រុមហ៊ុនជាច្រើនបានប្រើប្រាស់យុទ្ធសាស្ត្រនេះដើម្បីបង្កើនប្រាក់ចំណេញ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់បាសខ្លាំងៗពេកក៏អាចបង្កឱ្យមានការរំខានដល់អ្នកដទៃផងដែរ។ វាបានបង្កទៅជាបាតុភូតការបំពុលដោយសំឡេងដែលអាចប៉ះពាល់ដល់អារម្មណ៍អ្នកនៅជុំវិញខ្លួន។ ដូច្នេះ ការប្រើប្រាស់ឧបករណ៍បំពងសម្លេងនៅលើឡានផ្សាយពាណិជ្ជកម្មត្រូវតែមានការត្រួតពិនិត្យ។ វាអាចនឹងមានការបំពុលបរិស្ថានសំឡេងដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន។ បញ្ហានេះតម្រូវឱ្យអាជ្ញាធរត្រូវចេញបទបញ្ញត្តិដើម្បីគ្រប់គ្រងកម្រិតសំឡេង។ ការប្រើប្រាស់បាសផ្សាយក៏បានជួយឱ្យអាជីវកម្មអាចផ្សព្វផ្សាយផលិតផលថ្មីៗបានលឿនផងដែរ។ វាជាមធ្យោបាយដ៏ចំណេញមួយសម្រាប់អ្នកលក់ដូរខ្នាតតូចនិងខ្នាតធំ។ ការផ្សព្វផ្សាយតាមរយៈយានយន្តបែបនេះបានធ្វើឱ្យព័ត៌មានទៅដល់គោលដៅបានយ៉ាងលឿន។ ការប្រើប្រាស់បាសចាក់តន្ត្រីនៅលើតុកតុក ឬតាក់ស៊ីបានក្លាយជាយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញភ្ញៀវ។ អ្នកបើកបរតុកតុកខ្លះបានបំពាក់បាសតូចៗដើម្បីចាក់តន្ត្រីយ៉ាងទាក់ទាញ។ សំឡេងតន្រ្តីដែលបន្លឺឡើងបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដំណើរឱ្យជិះជាមួយពួកគេ។ វាក៏បានជួយកំដរអារម្មណ៍ភ្ញៀវដែលបានជិះតុកតុកឬតាក់ស៊ីផងដែរ។ ការចាក់តន្ត្រីបានធ្វើឱ្យបរិយាកាសនៅក្នុងយានយន្តមិនមានភាពស្ងប់ស្ងាត់ឡើយ។ ភ្ញៀវអាចរីករាយជាមួយបទចម្រៀងដែលខ្លួនចូលចិត្តនៅក្នុងពេលធ្វើដំណើរ។ ការកំដរអារម្មណ៍នេះអាចធ្វើឱ្យភ្ញៀវមិនមានអារម្មណ៍ធុញទ្រាន់ក្នុងពេលធ្វើដំណើរដ៏វែង។ ពេលខ្លះ អ្នកបើកបរនិងភ្ញៀវក៏អាចជជែកគ្នាពីបទចម្រៀងដែលពួកគេកំពុងស្តាប់ផងដែរ។ ការប្រើប្រាស់បាសនេះក៏បានជួយឱ្យតុកតុក ឬតាក់ស៊ីមានភាពខុសប្លែកពីគេផងដែរ។ ពួកគេអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់ខ្លួនតាមរយៈបទចម្រៀងដែលពួកគេជ្រើសរើស។ វាគឺជាវិធីសាស្ត្រដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការទាក់ទាញភ្ញៀវ។ អ្នកបើកបរខ្លះប្រើតន្ត្រីដើម្បីបង្កើតអារម្មណ៍រីករាយមុននឹងចាប់ផ្តើមនិយាយថ្លៃសេវាជាមួយភ្ញៀវ។ វាក៏ជាវិធីសាស្ត្រមួយក្នុងការកសាងទំនាក់ទំនងល្អជាមួយភ្ញៀវឱ្យកាន់តែស្និទ្ធស្នាល។ ការចាក់តន្ត្រីនេះបានជួយអ្នកបើកបរឱ្យបន្ធូរអារម្មណ៍ពីភាពតានតឹងនៃការបើកបរផងដែរ។ វាបានក្លាយទៅជាចំណុចទាក់ទាញមួយដែលធ្វើឱ្យអ្នកដំណើរពេញចិត្តនឹងសេវាកម្ម។ ការចាក់តន្រ្តីនេះក៏ជាផ្នែកមួយនៃការផ្តល់សេវាកម្មដ៏ល្អដល់ភ្ញៀវផងដែរ។ ជាទូទៅ ការប្រើប្រាស់បាសនៅលើយានយន្តបានបង្ហាញពីភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរ។ សរុបមក ការប្រើប្រាស់ឧបករណ៍បំពងសម្លេង និងការចាក់តន្រ្តីនៅលើយានយន្តបានក្លាយទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ វាបានបំពេញតម្រូវការក្នុងការកម្សាន្ត ផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវបានយ៉ាងល្អ។